ការធានាបាននូវគ្រូបង្រៀនដែលមានគុណភាព និងស្ថិតស្ថេរនៅតាមតំបន់ជនបទដាច់ស្រយាល គឺជាបញ្ហាប្រឈមដ៏ធំមួយនៅក្នុងវិស័យអប់រំកម្ពុជា។ បញ្ហាទាំងនេះមានលក្ខណៈស្មុគស្មាញ ចាប់តាំងពីដំណើរការជ្រើសរើស រហូតដល់ការបណ្ដុះបណ្ដាល និងការរក្សាគ្រូបង្រៀនឲ្យបន្តបម្រើការងារនៅទីនោះ។ ការជ្រើសរើសគ្រូបង្រៀនដែលមានឆន្ទៈទៅបង្រៀននៅតាមទីជនបទដាច់ស្រយាល ពិតជាជួបការលំបាកជាខ្លាំង។ ដោយតំបន់ទាំងនោះ ឆ្ងាយហើយដាច់ស្រយាលពីទីប្រជុំជននានា ដែលពិបាកដល់ការធ្វើដំណើរ ព្រោះជាប្រភេទផ្លូវលំ មិនទាន់មានការសាងសង់ផ្លូវថ្នល់ឱ្យទូលំទូលាយទ្បើយ។ កង្វះជំនួយ ឬការលើកទឹកចិត្តគ្រប់គ្រាន់សម្រាប់គ្រូថ្មី គឺជាឧបសគ្គមួយទៀត ដែលធ្វើឲ្យពួកគេមិនសូវចាប់អារម្មណ៍។ កង្វះគ្រូបង្រៀនតាមជនបទ ព្រោះមិនទាន់មានប្រាក់ឧបត្ថម្ភបន្ថែម ឬកន្លែងស្នាក់នៅសមរម្យ ដែលជាកត្តាចម្បងដែលត្រូវគិតគូរទ្បើងវិញ។ ម្យ៉ាងវិញទៀត កង្វះបុគ្គលិកដែលមានបំណងបម្រើនៅតំបន់ជនបទ ក៏ជាបញ្ហាដែរ។ និស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកគរុកោសល្យភាគច្រើន មិនចង់ទៅបង្រៀននៅកន្លែងដែលមានជីវភាពរស់នៅលំបាកនោះទេ។ ពួកគេតែងតែប្រាថ្នាចង់បានការងារនៅទីក្រុង ឬទីប្រជុំជនដែលមានលក្ខខណ្ឌល្អប្រសើរជាង។ គ្រូបង្រៀនដែលបម្រើការងារនៅតំបន់ដាច់ស្រយាល ភាគច្រើនមានឱកាសទទួលការបណ្តុះបណ្តាលទាប ឬក៏មិនទាន់ទូលំទូលាយ។ កត្តាទាំងនេះប៉ះពាល់ផ្ទាល់ដល់គុណភាពនៃការបង្រៀន។ មូលហេតុចម្បងដែលជាបញ្ហាគឺ ខ្វះបច្ចេកវិទ្យា ការប្រើប្រាស់អុីនធឺណេតក្នុងការបង្រៀន និងឱ្យសិស្សសិក្សាស្វែងយល់បន្ថែម។ គ្រូបង្រៀនមិនអាចទទួលបានព័ត៌មានថ្មីៗ ឬចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញបានឡើយ។ រយះចម្ងាយទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាល ក៏ជាឧបសគ្គមួយទៀតផងដែរ ព្រោះការធ្វើដំណើរត្រូវចំណាយពេល និងថវិកាច្រើន ។ គ្រូនៅជនបទមិនសូវទទួលបានកម្មវិធីបណ្តុះបណ្តាលប្រចាំខែ ឬប្រចាំឆ្នាំ សម្រាប់ពួកគេឡើយ។ ឯកម្មវិធីបណ្តុះបណ្តាលបន្ត គឺមានតិចតួច ឬមិនមានទាល់តែសោះសម្រាប់ពួកគេ ដែលនេះធ្វើឲ្យគ្រូបង្រៀនមិនអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យទាន់សម័យកាលនោះទេ។ ការឱ្យគ្រូបង្រៀននៅបន្តបម្រើការនៅតំបន់ដាច់ស្រយាល គឺជាក្តីកង្វល់ធំបំផុត ដែលត្រូវគិតពីបញ្ហានិងត្រូវផ្តល់ផលប្រយោជន៍សមប្រកបមួយដល់ពួកគាត់។ លក្ខខណ្ឌរស់នៅមិនល្អ គឺជាកត្តាជំរុញឲ្យគ្រូបង្រៀនជាច្រើនសម្រេចចិត្តផ្លាស់ប្តូរទីកន្លែងបង្រៀនរបស់ខ្លួន។ ហើយពួកគេក៏ប្រឈមនឹងបញ្ហាសុខភាព ដោយសារការខ្វះអនាម័យ និងសេវាថែទាំសុខភាពផងដែរ។ កង្វះលំនៅឋានសមរម្យ ក៏ជាបញ្ហាដែរ ពេលខ្លះត្រូវរស់នៅក្នុងបន្ទប់តូចចង្អៀត ឬផ្ទះដែលមិនរឹងមាំ។ ពួកគេក៏គ្មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ឬ គ្មានអគ្គិសនី ប្រើប្រាស់ផងដែរ។ លើសពីនេះ គ្រូបង្រៀននៅជនបទ ខ្វះឱកាសអភិវឌ្ឍអាជីព និងបណ្តុះបណ្តាលបន្ថែម។ ពួកគេមិនមានឱកាសឡើងឋានៈ ឬទទួលបានបទពិសោធន៍ថ្មីៗឡើយ។ កង្វះការលើកទឹកចិត្តបន្ថែមពីរដ្ឋាភិបាល ក៏ធ្វើឲ្យពួកគេបាត់បង់កម្លាំងចិត្តផងដែរ។ ប្រាក់ខែដែលទទួលបាន គឺមិនសមាមាត្រនឹងការលំបាកដែលពួកគេជួបប្រទះនោះទេ។ បញ្ហាទាំងនេះធ្វើឲ្យគ្រូបង្រៀនសម្រេចចិត្តផ្លាស់ទៅបង្រៀននៅកន្លែងដែលមានលក្ខខណ្ឌល្អប្រសើរជាង។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋាភិបាលគួរតែពិចារណាលើការផ្តល់នូវ ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់គ្រូបង្រៀននៅតំបន់ជនបទ។ ត្រូវមាន កម្មវិធីបណ្តុះបណ្តាលពិសេស ដែលផ្តោតលើតម្រូវការរបស់គ្រូនៅជនបទ ទាំងតាមរយៈប្រព័ន្ធអនឡាញ និងការបញ្ជូនអ្នកជំនាញចុះទៅដល់ទីកន្លែងផ្ទាល់។ ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជាទឹកស្អាត អគ្គិសនី និងលំនៅឋានសមរម្យ គឺជារឿងដែលចាំបាច់។ ហើយការបង្កើត កម្មវិធីលើកទឹកចិត្ត សម្រាប់គ្រូថ្មីដែលស្ម័គ្រចិត្តទៅបង្រៀននៅជនបទ ក៏សំខាន់ផងដែរ។ ឯក្រសួងអប់រំគួរតែពិចារណា ផ្តល់អាទិភាពក្នុងការដំឡើងឋានៈ សម្រាប់គ្រូបង្រៀនដែលបានបម្រើការងារយូរនៅតំបន់ជនបទដាច់ស្រយាល។ លើសពីនេះ ការសហការជាមួយសហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល ក៏អាចជួយបំពេញចន្លោះប្រហោងក្នុងការគាំទ្រគ្រូបង្រៀនផងដែរ។ ការវិនិយោគលើគ្រូបង្រៀននៅជនបទ គឺមានន័យថាការវិនិយោគលើអនាគតកុមារជំនាន់ក្រោយរបស់ជាតិ។